កីឡាអុកគឺជាប្រភេទកីឡាបញ្ញាមួយដ៏ពេញនិយម និងមានប្រវត្តិយូរលង់ណាស់មកហើយនៅកម្ពុជា ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកម៉្លេះ។ នៅក្នុងចំណោមប្រភេទអុកផ្សេងៗ អុកដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេគឺ អុកចត្រង្គខ្មែរ និង អុកចិន ។ ដែលជាទីពេញចិត្តរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយសារតែភាពស្មុគស្មាញនៃយុទ្ធសាស្ត្រ និងតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅរបស់វា។ កីឡាទាំងពីរនេះមិនត្រឹមតែជាល្បែងកម្សាន្តនោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ ប្រាជ្ញា និងយុទ្ធសាស្ត្ររបស់ប្រជាជនខ្មែរផងដែរ។ ដោយបានឆ្លុះបញ្ចាំងពីគំនិតស៊ីជម្រៅរបស់ដូនតាយើងតាំងពីសម័យបុរាណមកម្ល៉េះ តាមរយៈការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃគំនិតយុទ្ធសាស្ត្រ។ អុកចត្រង្គខ្មែរ មានប្រវត្តិនិងប្រភពដើមដ៏យូរលង់ណាស់មកហើយ ហើយបានឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់បន្តរហូតដល់ពេលបច្ចុប្បន្ននេះ ។ អុកប្រភេទនេះ ក៏ត្រូវបានគេចាត់ទុកថាជាបេតិកភណ្ឌអរូបីមួយសម្រាប់ប្រទេសកម្ពុជាផងដែរ ពីព្រោះបុព្វបុរសខ្មែរយើងបានបន្សល់ទុកតាំងពីដូនតាមកម្លេះ មិនទើបតែមាននៅពែលបច្ចុប្បន្ននេះឡើយ។ ដោយមានភស្តុតាង ជាចម្លាក់នៅតាមប្រាង្គប្រាសាទបុរាណ ដូចជាប្រាសាទបាពួន អង្គរវត្ត បាយ័ន និងព្រះខ័នជាដើម ដែលបានបង្ហាញយ៉ាងច្បាស់ពីវត្តមានរបស់ល្បែងនេះតាំងពីសម័យអង្គរមកម៉្លេះ ជាសក្ខីភាពនៃអរិយធម៌ខ្មែរដ៏រុងរឿង។ ពាក្យ ចត្រង្គ បានក្លាយមកពីភាសាសំស្ក្រឹត ចតុរង្គ ដែលមានន័យថា ទ័ពទាំងបួន។ គឺទ័ពសេះ ដំរី ថ្មើរជើង និងជើងទឹក ដែលជាការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រសង្គ្រាមបុរាណរបស់កងទ័ពខ្មែរដែលតែងតែប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច។ ល្បែងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាល្បែងបង្ហាត់ប្រាជ្ញា និងបណ្ដុះបណ្ដាលស្មារតីមេទ័ពឱ្យមានភាពរឹងមាំ និងចេះបត់បែនទៅតាមកាលៈទេសៈនៃសង្គ្រាមផងដែរ ព្រោះយុទ្ធសាស្ត្រល្អជាកត្តាសំខាន់បំផុត។ ល្បែងនេះត្រូវបានគេជឿថាមានឥទ្ធិពលពីប្រទេសឥណ្ឌានាដើមសតវត្សរ៍ទី១ តាមរយៈវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលបាននាំមកនូវគំនិត និងរបៀបលេងដ៏ពិសេសនេះ។ គោលបំណង និងលក្ខណៈសម្គាល់ដ៏ស៊ីជម្រៅ នៃការរៀបចំកូនអុកនីមួយៗសុទ្ធតែមានតម្លៃអប់រំនិងបង្កប់នូវភាពជោគជ័យទាំងមូលរបស់អ្នកលេង។ គោលបំណងសំខាន់បំផុតនៃល្បែងអុកចត្រង្គគឺការ អុក ឬចាប់យក ខុន ឬស្តេច របស់គូប្រកួតឱ្យទាល់ច្រក រត់មិនរួចដើម្បីឈ្នះការប្រកួតនោះ ដូចការដណ្ដើមយកនគរក្នុងសមរភូមិពិតៗ។ ក្តារអុកមានក្រឡា ៦៤ ក្រឡាស្មើៗគ្នា ដែលជាចំណុចរួមជាមួយអុកឥណ្ឌា ដែលត្រូវបានគេជឿថាជាប្រភពដើមនៃល្បែងអុកខ្មែរនេះ បង្ហាញពីទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ កូនអុកសរុបមាន ៣២ គ្រាប់ ចែកជាពីរក្រុម ពណ៌ខុសគ្នា ដោយមួយក្រុមមាន ១៦ គ្រាប់ រួមមាន ខុនឬស្តេច១គ្រាប់ នាងមហេសី១គ្រាប់ គោលសេនាបតី២គ្រាប់ សេះ២គ្រាប់ ទូក២គ្រាប់ និងត្រីពល៨គ្រាប់ ដែលតំណាងឱ្យកម្លាំងទ័ពដ៏ចម្រុះ។ កូនអុកនីមួយៗមានរបៀបដើរ និងមុខងារខុសៗគ្នា ដោយតំណាងឱ្យប្រភេទកម្លាំងទ័ពផ្សេងៗគ្នាក្នុងជួរកងទ័ពបុរាណ។ ភាពខុសគ្នានៃរបៀបដើរកូននីមួយៗតម្រូវឱ្យអ្នកលេងមានការគិតគូរស៊ីជម្រៅ និងយុទ្ធសាស្ត្រខ្ពស់ដើម្បីយកឈ្នះគូប្រកួត ដែលជាចំណុចពិសេសនៃល្បែងនេះ។ របៀបលេង និងចលនាកូននីមួយៗ នៃល្បែងដ៏ស្មុគស្មាញនេះគឺមានការរៀបចំ ច្បាប់និងក្បួនខ្នាតនៃការលេងមានភាពច្បាស់លាស់ត្រឹមត្រូវ។ ការរៀបចំកូនអុកនៅលើក្តារគឺមានលក្ខណៈពិសេស ដោយក្រុមនីមួយៗត្រូវរៀបចំកូនអុករបស់ខ្លួនទៅតាមទីតាំងកំណត់មុននឹងចាប់ផ្តើមការប្រកួត ដើម្បីត្រៀមធ្វើសង្គ្រាមបញ្ញា។ ទូក ដើរតាមបណ្តោយក្រឡាដោយគ្មានព្រំដែនទាំងបញ្ឈរ និងបណ្តាយ ដូចទូកនៅលើទឹកដែលគ្មានដែនកំណត់ អាចសម្រុកទៅមុខបានយ៉ាងឆ្ងាយ។ សេះ ដើរផ្លោះកាត់បញ្ឆៀងបីក្រឡា រាងអក្សរអិល ដែលជាចលនាប្លែក និងពិបាកស្មានទុកបំផុត អាចវាយលុកបានគ្រប់ទិសទី។ គោល អាចដើរបានប្រាំផ្លូវ គឺដើរទៅមុខមួយក្រឡា និងក្រឡានៅជ្រុងទាំងបួនដែលជាប់នឹងក្រឡាខ្លួនជាលក្ខណៈបញ្ឆិត ដូចសេនាបតីដែលចាំការពារគ្រប់ទិសទីយ៉ាងម៉ឺងម៉ាត់។ ខុន អាចដើរបានប្រាំបីផ្លូវ គឺក្រឡាទាំងប្រាំបីដែលនៅជុំវិញខ្លួន ដូចស្តេចដែលត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលដើម្បីរក្សាអាយុជីវិត។ នាង អាចដើរបានបួនផ្លូវ គឺដើរទៅក្នុងក្រឡានៅជ្រុងទាំងបួនដែលជាប់នឹងខ្លួន ដូចមហេសីដែលនៅក្បែរស្តេចជានិច្ច ដើម្បីផ្តល់ការគាំទ្រ។ រីឯ ត្រី ដែលមិនទាន់បក ដើររុកទៅមុខខ្លួនមួយក្រឡាៗម្តង ប៉ុន្តែអាចស៊ីកូនគូប្រកួតនៅក្រឡាជ្រុងអមផ្លូវទាំងពីរជ្រុង ដែលជាយុទ្ធសាស្ត្រវាយលុកដ៏តូចតែមានប្រសិទ្ធភាព។ នៅពេលដែល ត្រី ដើរដល់ក្រឡាព្រំដែនរបស់គូប្រកួត នោះវានឹង បកឬដំឡើងខ្លួនជា នាង ដែលអាចដើរបានដូចនាងពិតប្រាកដ បង្កើនកម្លាំងទ័ពយ៉ាងសម្បើមក្នុងសមរភូមិ។ ការលេងអុកខ្មែរ គឺមានពាក្យពេចន៍ក្នុងល្បែង និងយុទ្ធសាស្ត្រជ្រៅជ្រះ ដែលជាផ្នែកមួយសិល្បៈនៃការលេង សម្រាប់ភាសា ចាញ់ ឬ ឈ្នះ។ នៅក្នុងល្បែងអុកចត្រង្គ មានពាក្យជាច្រើនដែលត្រូវបានប្រើប្រាស់ដើម្បីបង្ហាញពីស្ថានភាពជាក់ស្តែងនៃការលេង។ ដូចជាពាក្យ ស៊ី ស្មើនិងការស៊ីកូនគូប្រកួតយ៉ាងសកម្ម។ ចំណែកពាក្យ ចង់ គឺការត្រៀមស៊ីកូនគូប្រកួតវិញដើម្បីការពារខ្លួន។ រីឯ ផាយ សំដៅដល់ខុនត្រូវរត់គេចពីការវាយប្រហារដ៏សាហាវ។ អង់ គឺទូកចង់ស៊ីខុនតែជាប់កូនខ្លួនឯង បង្ហាញពីភាពអត់ធ្មត់។ ដោយឡែកពាក្យថា អុក សំដៅដល់កូនណាមួយដើរទៅដល់ជើងស៊ីខុន ដែលជាគោលដៅចុងក្រោយ។ មួយវិញទៀតពាក្យ បិទ គឺជាការយកកូនទៅបិទផ្លូវមិនឱ្យគេស៊ីខុនខ្លួននោះ ដើម្បីការពារ។ ឯពាក្យ អុកបែក គឺស្មើរនិងអុកខុនហើយអាចស៊ីកូនផ្សេងបានទៀត ដែលជាការវាយលុកដ៏ខ្លាំងក្លា។ និងពាក្យថា អាប់ ដែលសំដៅដល់ខុនអស់ផ្លូវរត់តែមិនទាន់ចាញ់ ដែលជាស្ថានភាពដ៏តានតឹង។ ពាក្យទាំងនេះមិនត្រឹមតែជាភាសាសម្រាប់ប្រាស្រ័យទាក់ទងគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកមួយនៃយុទ្ធសាស្ត្រផ្លូវចិត្តដ៏ស្មុគស្មាញផងដែរ ដើម្បីបោកបញ្ឆោតគូប្រកួត។ អ្នកលេងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសគឺការការពារ «ខុន» របស់ខ្លួនកុំឱ្យគេ «អុក» បាន និងការការពារកូនដែលមានឥទ្ធិពលច្រើនកុំឱ្យត្រីរបស់គូប្រកួតស៊ីឥតថ្នូរ ដោយសារតែភាពធ្វេសប្រហែស។ ក្នុងករណីដែលនៅសល់តែខុនមួយ វាត្រូវតែដើរផ្សងព្រេងដោយវិធីរាប់ជើង ដូចជាសល់ទូក២រាប់៨ សេះ១រាប់៦៤ ជាដើម បង្ហាញពីភាពស្មុគស្មាញនៃល្បែងនេះ។ ប្រជាប្រិយភាព និងការប្រកួតប្រជែងដ៏ក្ដៅគគុក នៅលើឆាកជាតិ ក៏មានវត្តមានរបស់អុកខ្មែរនេះដែរ។ ល្បែងអុកចត្រង្គនៅតែជាទីពេញនិយមយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់វ័យពីទីក្រុងរហូតដល់ជនបទ។ ហើយគេនិយមលេងនៅតាមហាងកាហ្វេ ផ្ទះសំណាក់ និងជាពិសេសនៅតាមវត្តអារាមក្នុងឱកាសបុណ្យទានផ្សេងៗ ដែលជាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃជីវិតសង្គមខ្មែរ។ ថ្មីៗនេះ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ល្បែងអុកចត្រង្គត្រូវបានរៀបចំឡើងជាព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិជាច្រើន។ ដោយមានការឧបត្ថម្ភថវិកាយ៉ាងសន្ធឹកសន្ធាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជ័យលាភីចាប់ពីលេខ១ ដល់លេខ៤ផងដែរ។ ដោយឡែក ចំពោះអុកចិនវិញ គឺមានប្រវត្តិនិងការរីកចម្រើនដ៏យូរអង្វែងដែលឆ្លងកាត់ភូមិសាស្ត្រ និងតាមសម័យកាលជាច្រើនរហូតមកទល់ពេលបច្ចុប្បន្ននេះ។ អុកចិន ឬ សៀងឈី ត្រូវបានគេជឿថាមានប្រភពដើមមកពីប្រទេសចិនកាលពីជាង ២០០០ ឆ្នាំមុន នាសម័យរាជវង្សជាច្រើន ដែលជាសម័យកាលនៃការពង្រីកនគរដ៏ធំធេងបំផុត។ ល្បែងនេះបានរីករាលដាលដល់ប្រទេសអាស៊ីជាច្រើន រួមទាំងកម្ពុជា តាមរយៈការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនានា ដែលបានបង្កើតចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជាតិ។ ល្បែងនេះមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែក៏ជាល្បែងបង្ហាត់ប្រាជ្ញា និងយុទ្ធសាស្ត្រដ៏ស៊ីជម្រៅសម្រាប់អ្នកលេងផងដែរ ជួយឱ្យពួកគេមានការគិតគូរបានវែងឆ្ងាយនូវផែនការរយៈពេលវែង។ យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ល្បែងអុកចិនបានវិវឌ្ឍន៍ពីទម្រង់ដំបូងៗរហូតក្លាយជាល្បែងដែលយើងឃើញសព្វថ្ងៃ ដោយមានការកែប្រែច្បាប់ និងចលនាកូនអុកបន្តិចបន្តួចទៅតាមសម័យកាលនីមួយៗ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសង្គម។ ប្រជាប្រិយភាពរបស់អុកចិនបានរីកសាយភាយយ៉ាងទូលំទូលាយដល់ប្រទេសជិតខាងដូចជាវៀតណាម កូរ៉េ និងជប៉ុន ដែលសុទ្ធតែមានទម្រង់អុកផ្ទាល់ខ្លួនដោយមានឥទ្ធិពលពីអុកចិន ឆ្លុះបញ្ចាំងពីឥទ្ធិពលវប្បធម៌ដ៏ធំធេង។ បើក្រឡេកមកមើលលក្ខណៈពិសេស និងប្លង់ក្តារអុកដ៏ប្លែក សម្រាប់ធ្វើសង្គ្រាមបញ្ញារបស់អុកចិនគឺខុសពីអុកខ្មែរយើង។ ក្តារអុកចិនមានក្រឡា ៩ បញ្ឈរ និង ១០ បណ្តាយ ដែលជាទំហំខុសប្លែកពីអុកផ្សេងៗ។ ហើយមានបន្ទាត់កណ្តាលមួយហៅថា ទន្លេ ដែលចែកក្តារជាពីរផ្នែកស្មើគ្នាសម្រាប់ក្រុមនីមួយៗ ដូចជាព្រំដែនធម្មជាតិមួយអញ្ចឹង ដែលបានបែងចែកកងទ័ពទាំងសងខាង។ លក្ខណៈពិសេសមួយទៀតគឺ វាំង ដែលជាតំបន់បួនជ្រុងនៅកណ្តាលខាងចុងនៃក្តារ ដែលជាកន្លែងសម្រាប់ស្តេច និងសេនាដើរ ហើយមិនអាចចេញពីតំបន់នេះបានឡើយ ដើម្បីការពារអាយុជីវិតរបស់ស្តេចពីការវាយលុករបស់សត្រូវ។ កូនអុកសរុបមាន ៣២ គ្រាប់ ចែកជាពីរក្រុម ពណ៌ខុសគ្នា ដែលមានឈ្មោះ និងរូបរាងខុសពីអុកចត្រង្គខ្មែរ នាំមកនូវភាពសម្បូរបែបនៃយុទ្ធសាស្ត្រ។ កូនអុកនីមួយៗត្រូវបានសរសេរជាអក្សរចិនដើម្បីសម្គាល់ប្រភេទរបស់វា ធ្វើឱ្យល្បែងនេះមានលក្ខណៈសិល្បៈ និងអត្តសញ្ញាណផ្ទាល់ខ្លួនដ៏លេចធ្លោ។ ភាពខុសប្លែកនៃប្លង់ក្តារ និងប្រភេទកូនអុកទាំងនេះ ធ្វើឱ្យអុកចិនមានយុទ្ធសាស្ត្រ និងការគិតគូរខុសពីអុកប្រភេទផ្សេងៗទៀត ដែលទាមទារការស្វែងយល់ស៊ីជម្រៅអំពីរបៀបដើររបស់កូនអុកនីមួយៗ។ របៀបលេង និងចលនាកូននីមួយៗនៃនិមិត្តរូបកងទ័ពសុទ្ធតែទាមទារបញ្ញាខ្ពស់ ដើម្បីឈ្នះដៃគូប្រកួត។ ការរៀបចំកូនអុកនៅលើក្តារគឺមានលក្ខណៈជាក់លាក់ ដោយក្រុមនីមួយៗត្រូវរៀបចំកូនអុករបស់ខ្លួនទៅតាមទីតាំងកំណត់មុននឹងចាប់ផ្តើមការប្រកួត ដូចជាការត្រៀមទ័ពចេញច្បាំងក្នុងសមរភូមិពិតប្រាកដ។ ស្តេច ដើរបានតែមួយក្រឡាជុំវិញខ្លួនប៉ុណ្ណោះ ហើយត្រូវស្ថិតនៅក្នុង វាំង ជានិច្ច មិនអាចឆ្លងកាត់ទន្លេបានឡើយ ព្រោះស្តេចជាគោលដៅសំខាន់បំផុតដែលត្រូវការពារឱ្យបានគង់វង្ស។ សេនា មានពីរគ្រាប់ ដើរបានតែមួយក្រឡាបញ្ឆិតប៉ុណ្ណោះ ហើយក៏ត្រូវស្ថិតនៅក្នុង វាំង ដែរ ដូចជាអង្គរក្សដែលចាំការពារស្តេចដោយស្មោះត្រង់មិនឱ្យមានភ័យខ្លាច។ ដំរី មានពីរគ្រាប់ ដើរបានតែពីរក្រឡាបញ្ឆិតប៉ុណ្ណោះ ហើយមិនអាចឆ្លងទន្លេបានឡើយ ព្រោះគេជឿថាដំរីមិនអាចហែលទឹកបាន ដែលជាលក្ខណៈធម្មជាតិនៃសត្វដំរីធំៗ។ សេះ មានពីរគ្រាប់ ដើររាងអក្សរអិល ដូចអុកចត្រង្គខ្មែរដែរ ប៉ុន្តែត្រូវតែដើរចេញពីចំណុចដើមមួយក្រឡាត្រង់សិន រួចបត់បញ្ឆិតមួយក្រឡាទៀត ហើយអាចត្រូវបានរារាំងដោយកូនអុកផ្សេងបាន ដែលធ្វើឱ្យចលនារបស់សេះកាន់តែពិបាកនឹងទាយទុកមុន។ រទេះ មានពីរគ្រាប់ ដើរបានត្រង់ទាំងបញ្ឈរ និងបណ្តាយដោយគ្មានដែនកំណត់ ដូចរទេះដែលបើកបានលឿន និងគ្មានឧបសគ្គ អាចវាយលុកបានគ្រប់ទិសទីយ៉ាងរហ័ស។ កាំភ្លើង មានពីរគ្រាប់ ដើរបានត្រង់ដូចរទេះដែរ ប៉ុន្តែនៅពេលស៊ីកូនគូប្រកួត ត្រូវតែលោតផ្លោះពីលើកូនអុកមួយគ្រាប់ទៀតដែលនៅចន្លោះ មិនថាកូនអុកនោះជារបស់ខ្លួន ឬរបស់គូប្រកួតឡើយ ដែលជាច្បាប់ពិសេសមួយរបស់កាំភ្លើងដ៏ប្លែក។ ទាហាន មានប្រាំគ្រាប់ ដើរទៅមុខបានតែមួយក្រឡាប៉ុណ្ណោះ មុននឹងឆ្លងទន្លេ ហើយក្រោយពេលឆ្លងទន្លេ។ វាអាចដើរទៅមុខ ឬទៅឆ្វេងស្តាំបានមួយក្រឡា ប៉ុន្តែមិនអាចដើរថយក្រោយបានឡើយ ដូចទាហានដែលប្តេជ្ញាទៅមុខជានិច្ចក្នុងសមរភូមិដោយមិនខ្លាចស្លាប់។ គោលបំណង និងយុទ្ធសាស្ត្រដ៏មុតស្រួច ដើម្បីសម្រេចបានជ័យជម្នះសុទ្ធតែមានក្បួនខ្នាត។ គោលបំណងសំខាន់នៃអុកចិនគឺការ «ចាប់» ឬ «ដក» «ស្តេច» របស់គូប្រកួតឱ្យទាល់ច្រក រត់លែងរួចដើម្បីឈ្នះការប្រកួត ដូចការឡោមព័ទ្ធ និងចាប់មេដឹកនាំសត្រូវក្នុងសម័យសង្គ្រាម។ យុទ្ធសាស្ត្រក្នុងការលេងអុកចិនគឺមានភាពស្មុគស្មាញ និងទាមទារការគិតគូរវែងឆ្ងាយ ដែលរួមបញ្ចូលទាំងការវាយលុក ការការពារ ការបិទផ្លូវ និងការបំបែកកម្លាំងគូប្រកួត ដើម្បីទាញយកផលប្រយោជន៍អតិបរមា។ អ្នកលេងត្រូវមានសមត្ថភាពក្នុងការវិភាគស្ថានភាពនៃក្តារអុក ប៉ាន់ស្មានចលនារបស់គូប្រកួត និងរៀបចំផែនការជាមុនយ៉ាងហោចណាស់ពីរបីជំហាន ដែលជាគន្លឹះនៃភាពជោគជ័យ។ ការយល់ដឹងពីតម្លៃនៃកូនអុកនីមួយៗ និងរបៀបប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពគឺជាគន្លឹះសំខាន់នៃជ័យជម្នះក្នុងល្បែងនេះ ព្រោះថាកូនអុកនីមួយៗមានតួនាទីសំខាន់។ ភាពប៉ិនប្រសប់ក្នុងការទាញយកប្រយោជន៍ពីចន្លោះប្រហោងរបស់គូប្រកួត និងការបង្កើតការគំរាមកំហែងជាបន្តបន្ទាប់ គឺជាលក្ខណៈរបស់អ្នកលេងអុកចិនដ៏ចំណានដែលតែងតែទទួលបានជ័យជម្នះ។ បច្ចុប្បន្នប្រជាប្រិយភាព និងសារៈសំខាន់របស់ល្បែងអុកចិន កំពុងតែមានសន្ទុះនៅក្នុងសង្គមជនជាតិចិននិងសាយភាយដល់វប្បធម៌ខ្មែរផងដែរ។ នាពេលឥឡូវនេះ អុកចិននៅតែជាល្បែងបញ្ញាដ៏មានប្រជាប្រិយភាពយ៉ាងទូលំទូលាយនៅកម្ពុជា ជាពិសេសក្នុងចំណោមសហគមន៍ខ្មែរ-ចិន។ ហើយអ្នកដែលចូលចិត្តលេងល្បែងប្រាជ្ញាដ៏ស្មុគស្មាញមួយនេះ ភាគច្រើនតែងតែឃើញគេប្រមូលផ្តុំគ្នាលេងនៅតាមទីសាធារណៈ និងហាងកាហ្វេ ក្នុងបរិយាកាសដ៏រីករាយ ឬប្រកួតថ្នាក់ជាតិនិងអន្តរជាតិ។ ការលេងអុកចិនមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែក៏ជាមធ្យោបាយមួយដើម្បីបណ្ដុះបណ្ដាលការគិត ការវិភាគ និងការរៀបចំយុទ្ធសាស្ត្រដ៏ស៊ីជម្រៅផងដែរ ដែលអាចអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃដើម្បីដោះស្រាយបញ្ហា។ ដូចគ្នានឹងអុកចត្រង្គខ្មែរដែរ អុកចិនក៏ជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណីដែលបានបន្សល់ទុកពីដូនតា។ និងបានបង្រៀនមនុស្សឱ្យចេះអត់ធ្មត់ ប្រុងប្រយ័ត្ន និងចេះសម្រេចចិត្តក្នុងស្ថានភាពលំបាកដោយភាពត្រជាក់ចិត្ត ព្រោះជីវិតក៏ដូចជាល្បែងអុកដែរ។ កម្មវិធីប្រកួតអុកចិនជាលក្ខណៈតូចៗ ក៏ត្រូវបានរៀបចំឡើងជាញឹកញាប់ ដើម្បីលើកកម្ពស់ល្បែងនេះ និងស្វែងរកអ្នកលេងដែលមានទេពកោសល្យថ្មីៗ សម្រាប់អភិវឌ្ឍន៍វិស័យកីឡាអុកនៅកម្ពុជា។ ដោយឡែក ចំពោះសហព័ន្ធនិងការអភិវឌ្ឍន៍ គឺមានតួនាទីក្នុងការជំរុញ លើកកម្ពស់កីឡាអុក និងការអភិវឌ្ឍន៍រួមគ្នា ឆ្ពោះទៅរកភាពរីកចម្រើននិងការថែរក្សាទុកជាកេរតំណែលតទៅមុខទៀតផងដែរ។ ការអភិវឌ្ឍន៍កីឡាអុកទាំងអុកចត្រង្គខ្មែរ និងអុកចិន នៅកម្ពុជាមិនអាចកាត់ផ្តាច់បានពីសហព័ន្ធកីឡាអុកកម្ពុជាឡើយ។ សហព័ន្ធនេះ មានតួនាទីយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីប្រកួតជាច្រើនកម្រិត ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដើម្បីលើកកម្ពស់កម្រិតជំនាញរបស់អ្នកលេង និងស្វែងរកកីឡាករឆ្នើមៗ។ ក្រៅពីការរៀបចំការប្រកួត សហព័ន្ធក៏បានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងបណ្តុះបណ្តាលអ្នកលេងជំនាន់ក្រោយៗទៀត ដើម្បីធានាថាចំណេះដឹង និងបច្ចេកទេសនៃកីឡាអុកនេះនៅតែបន្តគង់វង្ស។ ការសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់សហព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃកីឡាអុកខ្មែរឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។ ទោះបីជាអុកចត្រង្គខ្មែរ និងអុកចិនមានលក្ខណៈខុសគ្នាក៏ដោយ ក៏កីឡាទាំងពីរនេះអាចអភិវឌ្ឍន៍រួមគ្នាបានយ៉ាងល្អប្រសើរក្នុងក្របខ័ណ្ឌកីឡាបញ្ញា។ ការផ្លាស់ប្តូរបទពិសោធន៍ និងយុទ្ធសាស្ត្ររវាងអ្នកលេងអុកទាំងពីរប្រភេទអាចជួយបង្កើនសមត្ថភាពរួមរបស់កីឡាករខ្មែរ។ ការរៀបចំព្រឹត្តិការណ៍កីឡាអុកចម្រុះ ដោយមានការប្រកួតអុកទាំងពីរប្រភេទក្នុងពេលតែមួយ អាចទាក់ទាញអ្នកគាំទ្រកាន់តែច្រើន និងជំរុញឱ្យមានការរីកចម្រើនទៅមុខ។ ការបញ្ចូលវិញ្ញាសាអុកចត្រង្គក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺជាសញ្ញាដ៏វិជ្ជមានមួយដែលបង្ហាញពីការទទួលស្គាល់កីឡាបេតិកភណ្ឌខ្មែរលើឆាកអន្តរជាតិ ដែលអាចជាស្ពានភ្ជាប់ទៅនឹងការអភិវឌ្ឍន៍អុកចិនផងដែរ។ មួយទៀត បើក្រឡេកទៅមើលអនាគតនៃកីឡាអុកនៅកម្ពុជាវិញ ក្តីសង្ឃឹមការរំពឹងទុកសម្រាប់វិស័យកីឡាអុក ការរួមចំណែកដល់សង្គម និងមោទនភាពជាតិ។ អនាគតនៃកីឡាអុកនៅកម្ពុជាហាក់មានសក្ដានុពលដ៏ធំធេង ជាមួយនឹងការគាំទ្រពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ពីសហព័ន្ធកីឡាអុក។ ការបន្តជំរុញការរៀបចំការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ នឹងជួយលើកកម្ពស់កម្រិតជំនាញរបស់កីឡាករខ្មែរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការវិនិយោគលើការបណ្តុះបណ្តាលគ្រូបង្វឹក និងការអភិវឌ្ឍន៍កីឡាករវ័យក្មេង ក៏ជាចំណុចគន្លឹះមួយដើម្បីធានានិរន្តរភាពនៃកីឡាអុកនេះសម្រាប់មនុស្សជំនាន់ក្រោយ។ បច្ចេកវិទ្យាក៏អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកីឡាអុកតាមរយៈវេទិកាអនឡាញ និងកម្មវិធីហ្វឹកហាត់ឌីជីថល ដើម្បីទាក់ទាញអ្នកលេងកាន់តែច្រើន។ ក្រៅពីការប្រកួតប្រជែង កីឡាអុកក៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍បញ្ញា និងសីលធម៌របស់ប្រជាជនខ្មែរ។ វាបង្រៀនពីការគិតបែបយុទ្ធសាស្ត្រ ការអត់ធ្មត់ ភាពស្មោះត្រង់ និងការទទួលស្គាល់បរាជ័យ ដើម្បីកែលម្អខ្លួនឯង។ តាមរយៈការលើកកម្ពស់កីឡាអុក កម្ពុជាអាចបង្ហាញទៅកាន់ពិភពលោកពីសម្បត្តិវប្បធម៌ដ៏ផូរផង់ និងប្រាជ្ញារបស់ដូនតាខ្លួន ដែលជាមោទនភាពដ៏ធំធេងសម្រាប់ជាតិ។ ការទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនាពេលអនាគត ក៏នឹងជួយលើកមុខមាត់ប្រទេសកម្ពុជាឱ្យកាន់តែល្បីល្បាញថែមទៀតផងដែរ។